សត្វចង្រិតជាសត្វល្អិតមួយប្រភេទ ដែលស្រដៀងនឹងកណ្ដូប ហើយភាគច្រើន វារស់នៅតាមរន្ធក្នុងដី ឬក្រោមគំនរឈើ និង ស្លឹកឈើស្ងួត។ ។ ម្យ៉ាងទៀត វាជាសត្វដែលគេចិញ្ចឹមសម្រាប់បរិភោគ និងធ្វើជាចំណីដល់សត្វចិញ្ចឹមដទៃទៀត ដូចជា បក្សី ត្រី សត្វល្មូន និងសត្វល្អិតស៊ីសាច់ជាដើម។ ភាគច្រើន គេយកចង្រិតមកធ្វើជាអាហារសម្រន់ ដែលយើងឃើញមានលក់យ៉ាងសម្បូរបែបនៅតាមបណ្តាទីកំសាន្តនានា។ គេច្រើនតែយកវាទៅបំពងជាមួយនឹងស្លឹកក្រូចសើច រួចលាយជាមួយម្សៅមី និងអំបិល បន្ថែមស្លឹកខ្ទឹមនិងម្ទេសជាការស្រេច។ ជាក់ស្ដែង វាក៏ជាមុខម្ហូបមួយប្រភេទដែលគេអាចពិសាជាគ្រឿងក្លែមក្នុងការជួបជុំញាតិមិត្តជិតឆ្ងាយផងដែរ។ រីឯចង្រិតលីងក៏ស្រដៀងទៅនឹងចង្រិតបំពងផងដែរ ប៉ុន្តែខុសត្រង់ យើងត្រូវលីង ហើយប្រើខ្លាញ់តិចជាង ដោយមុនចាប់ផ្ដើម យើងត្រូវលាយចង្រិតជាមួយម្សៅមី ស្លឹកក្រូច គល់ស្លឹកគ្រៃនិងអំបិលសិន ទើបយកទៅលីង។ បន្ទាប់ពីលីងរួច យើងត្រូវថែមស្លឹកខ្ទឹម និងម្ទេសដែលហាន់ជាចំណិតតូចៗរួចជាការស្រេច ហើយយើងអាចចម្អិនវាសម្រាប់បរិភោគ ឬយកទៅលក់ក៏បានដែរ។ ម្យ៉ាងទៀត គេក៏អាចយកចង្រិតទៅលីងជាមួយស្លឹកតើយបានដែរ ដោយដំបូង គេយកចង្រិតទៅស្ងោរជាមួយគល់ស្លឹកគ្រៃ និងអំបិលបន្តិចសិន មុននឹងយកវាទៅលីងបន្ត។ ចំពោះចង្រិតបំពងវិញ គេក៏អាចបន្ថែមពងមាន់ទៅក្នុងនោះផងដែរ គឺដោយគ្រាន់តែយកចង្រិតលាយជាមួយពងមាន់ និងម្សៅមីមុនពេលយកទៅបំពងជាការស្រេច។ ចង្រិតបានក្លាយជាមុខរបរមួយបែបដែលអាចជួយសម្រួលដល់ជីវភាពរបស់ប្រជាជនខ្មែរបានច្រើនផងដែរ។ យ៉ាងណាមិញ មានសត្វល្អិតម្យ៉ាងទៀតដែលស្រដៀងនឹងសត្វចង្រិតដែរ ហើយយើងអាចបរិភោគវាបានដូចគ្នា។